ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានអនុវត្តគោលនយោបាយបិទប្រទេសយ៉ាងជិតបំផុតពីពិភពលោកខាងក្រៅ។ ទំនាក់ទំនងការទូតជាមួយប្រទេសលោកសេរីស្ទើរតែទាំងអស់ត្រូវបានកាត់ផ្ដាច់ភ្លាមៗ។ ស្ថានទូតបរទេសប្រចាំនៅភ្នំពេញត្រូវបានបង្ខំឱ្យបិទ ហើយមន្ត្រីការទូតត្រូវបានជម្លៀសចេញទៅកាន់ព្រំដែនថៃ។ ខ្មែរក្រហមជឿជាក់លើគោលការណ៍ «ឯករាជ្យ ម្ចាស់ការ» ដែលមានន័យថាការមិនពឹងផ្អែកលើបរទេសឡើយ។ ពួកគេបានបណ្ដេញជនបរទេសទាំងអស់ចេញពីប្រទេស រួមទាំងអ្នកកាសែត និងបុគ្គលិកអង្គការមនុស្សធម៌។ ទូរគមនាគមន៍ សំបុត្រ និងការធ្វើដំណើរអន្តរជាតិត្រូវបានហាមឃាត់ទាំងស្រុងសម្រាប់ប្រជាជនទូទៅ។ ទំនាក់ទំនងការបរទេសត្រូវបានធ្វើឡើងក្នុងកម្រិតសម្ងាត់បំផុត និងតាមរយៈបណ្ដាញបក្សកុម្មុយនីស្តតែប៉ុណ្ណោះ។ ខ្មែរក្រហមបានប្រើប្រាស់ «ក្រសួងការបរទេស» គ្រាន់តែជារូបភាពខាងក្រៅដើម្បីបង្ហាញពីអត្ថិភាពនៃរដ្ឋ។ អៀង សារី គឺជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស និងជាមុខមាត់សំខាន់ក្នុងឆាកអន្តរជាតិ។ ប្រទេសចិនគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុត និងជាអ្នកផ្ដល់ជំនួយដ៏ធំបំផុតដល់របបខ្មែរក្រហម។ មេដឹកនាំចិន ម៉ៅ សេទុង បានគាំទ្រយ៉ាងខ្លាំងដល់បដិវត្តន៍ខ្មែរក្រហមតាមរយៈមនោគមវិជ្ជាកុម្មុយនីស្ត។ ចិនបានផ្ដល់ជំនួយយោធាជាអាវុធ គ្រាប់រំសេវ រថក្រោះ និងយន្តហោះចម្បាំងយ៉ាងសន្ធោសន្ធៅ។ អ្នកបច្ចេកទេសចិនរាប់ពាន់នាក់ត្រូវបានបញ្ជូនមកកម្ពុជា ដើម្បីជួយជួសជុលរោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធ។ ទំនាក់ទំនងនេះត្រូវបានពង្រឹងតាមរយៈដំណើរទស្សនកិច្ចសម្ងាត់របស់ ប៉ុល ពត ទៅកាន់ទីក្រុងប៉េកាំងក្នុងឆ្នាំ១៩៧៥។ ចិនបានជួយសាងសង់ព្រលានយន្តហោះយោធាដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងសម្រាប់យុទ្ធសាស្ត្រការពារជាតិ។ ជាថ្នូរនឹងជំនួយ ខ្មែរក្រហមបាននាំចេញអង្ករ រ៉ែ និងកៅស៊ូទៅឱ្យប្រទេសចិន ទោះបីជាប្រជាជនខ្លួនឯងកំពុងអត់ឃ្លានក៏ដោយ។ ប្រទេសចិនបានប្រើប្រាស់កម្ពុជាជាខែលដើម្បីទប់ទល់នឹងឥទ្ធិពលរបស់សហភាពសូវៀតនៅអាស៊ីអាគ្នេយ៍។ សូម្បីតែក្រោយការស្លាប់របស់ ម៉ៅ សេទុង នៅឆ្នាំ១៩៧៦ ក៏ចិននៅតែបន្តគាំទ្រខ្មែរក្រហមរហូតដល់ទីបញ្ចប់។ ទំនាក់ទំនងចិន-ខ្មែរក្រហម គឺជាទំនាក់ទំនងដែលផ្អែកលើផលប្រយោជន៍ភូមិសាស្ត្រនយោបាយប្រឆាំងវៀតណាម។ ដំបូងឡើយ ខ្មែរក្រហម និងវៀតណាមគឺជាមិត្តបដិវត្តន៍ដែលធ្លាប់តស៊ូប្រឆាំងនឹងអាមេរិកជាមួយគ្នា។ ប៉ុន្តែភាពមិនទុកចិត្តគ្នាបានកើតឡើងភ្លាមៗក្រោយឆ្នាំ១៩៧៥ ដោយសារជម្លោះព្រំដែន និងមនោសញ្ចេតនាជាតិនិយម។ ខ្មែរក្រហមមានការភ័យខ្លាចចំពោះគម្រោង «សហព័ន្ធឥណ្ឌូចិន» ដែលដឹកនាំដោយវៀតណាម។ ជម្លោះលើកោះត្រល់ និងកោះដទៃទៀតក្នុងឈូងសមុទ្រថៃ បាននាំឱ្យមានការផ្ទុះអាវុធជាញឹកញាប់។ ខ្មែរក្រហមបានបោសសម្អាតកម្មាភិបាលណាដែលធ្លាប់រៀនសូត្រ ឬមានទំនាក់ទំនងជាមួយវៀតណាម។ នៅឆ្នាំ១៩៧៧ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរត្រូវបានកាត់ផ្ដាច់ជាផ្លូវការ។ វៀតណាមត្រូវបានខ្មែរក្រហមហៅថា «សត្រូវលេខមួយ» ឬ «យួនលេបទឹកដី» ក្នុងមនោគមវិជ្ជាបក្ស។ សង្គ្រាមតាមព្រំដែនបានរីករាលដាលខ្លាំង ដែលនាំឱ្យខ្មែរក្រហមបញ្ជាឱ្យកងទ័ពចូលវាយឆ្មក់តាមភូមិវៀតណាម។ សហភាពសូវៀតបានគាំទ្រវៀតណាមយ៉ាងពេញទំហឹង ដែលធ្វើឱ្យជម្លោះនេះក្លាយជាសង្គ្រាមត្រជាក់ខ្នាតតូច។ ការឈ្លានពានរបស់វៀតណាមនៅចុងឆ្នាំ១៩៧៨ គឺជាចំណុចបញ្ចប់នៃទំនាក់ទំនងការបរទេសដ៏ជូរចត់នេះ។ ទំនាក់ទំនងជាមួយប្រទេសថៃមានភាពតានតឹង ប៉ុន្តែមានការយោគយល់ខ្លះៗខាងផ្នែកពាណិជ្ជកម្មតាមព្រំដែន។ ខ្មែរក្រហមបានប្រើប្រាស់ថៃជាច្រកចេញចូលសម្រាប់ទំនាក់ទំនងការទូតមួយចំនួនជាមួយពិភពលោក។ ឡាវត្រូវបានខ្មែរក្រហមចាត់ទុកថានៅខាងវៀតណាម ហេតុនេះទំនាក់ទំនងមិនមានភាពជិតស្និទ្ធឡើយ។ កូរ៉េខាងជើងក្រោមការដឹកនាំរបស់ គីម អ៊ីលសុង គឺជាមិត្តដ៏ល្អរបស់ខ្មែរក្រហម និងសម្ដេចសីហនុ។ គីម អ៊ីលសុង បានជួយសាងសង់វាំង និងផ្ដល់កម្លាំងការពារដល់សម្ដេចសីហនុក្នុងពេលគង់នៅទីនោះ។ ទំនាក់ទំនងជាមួយអាល់បានី និងរូម៉ានី ក៏ត្រូវបានរក្សាផងដែរ ដោយសារប្រទេសទាំងនោះប្រកាន់យកលទ្ធិកុម្មុយនីស្តឯករាជ្យ។ សហភាពសូវៀតត្រូវបានខ្មែរក្រហមស្អប់ខ្ពើម និងចាត់ទុកថាជា «ពួកកែប្រែ» ដែលក្បត់លទ្ធិម៉ាក្ស-លេនីន។ ខ្មែរក្រហមបានបដិសេធរាល់សំណើជំនួយ ឬទំនាក់ទំនងពីសំណាក់សហភាពសូវៀត។ ក្នុងសម័យនោះ មានស្ថានទូតតែប្រហែល ៩ ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការនៅភ្នំពេញ។ មន្ត្រីការទូតបរទេសនៅភ្នំពេញរស់នៅក្នុងលក្ខណៈស្ទើរតែជាប់ឃុំឃាំង ដោយមិនអាចដើរហើរបានសេរីឡើយ។ ទោះបីជាមានការសម្លាប់រង្គាល ប៉ុន្តែខ្មែរក្រហមនៅតែរក្សាអាសនៈនៅអង្គការសហប្រជាជាតិបានយ៉ាងមាំមួន។ នេះដោយសារតែការគាំទ្រពីចិន និងបណ្ដាប្រទេសអាស៊ានដែលប្រឆាំងនឹងការលុកលុយរបស់វៀតណាម។ សហរដ្ឋអាមេរិកមិនមានទំនាក់ទំនងផ្លូវការជាមួយខ្មែរក្រហមឡើយ ហើយថែមទាំងត្រូវបានចោទថាជាសត្រូវឈ្លានពាន។ ប៉ុន្តែក្នុងន័យយុទ្ធសាស្ត្រ អាមេរិកបានបិទភ្នែកចំពោះអំពើហិង្សារបស់ខ្មែរក្រហមដើម្បីប្រឆាំងនឹងឥទ្ធិពលសូវៀត។ ខ្មែរក្រហមបានប្រើប្រាស់វេទិកាអង្គការសហប្រជាជាតិដើម្បីបរិហារវៀតណាមលើឆាកអន្តរជាតិ។ អៀង សារី តែងតែធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កជារៀងរាល់ឆ្នាំ ដើម្បីតំណាងឱ្យកម្ពុជាប្រជាធិបតេយ្យ។ របាយការណ៍អំពីការរំលោភសិទ្ធិមនុស្សត្រូវបានបដិសេធដោយខ្មែរក្រហមថាជា «ការប្រឌិតរបស់ពួកចក្រពត្តិ»។ ក្នុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានចាប់ផ្ដើមបើកចំហរខ្លះៗដល់អ្នកកាសែតលោកខាងលិចមួយចំនួនឱ្យចូលមកទស្សនកិច្ច។ គោលបំណងគឺដើម្បីស្វែងរកការគាំទ្រពីអន្តរជាតិនៅពេលវៀតណាមត្រៀមវាយលុក។ ប៉ុន្តែការបើកចំហរនេះបានធ្វើឡើងយឺតពេលទៅហើយ មុនពេលរបបនេះត្រូវដួលរំលំ។ នយោបាយការបរទេសខ្មែរក្រហមគឺផ្អែកលើភាពអាថ៌កំបាំង និងការភ័យខ្លាចការជ្រៀតជ្រែកពីខាងក្រៅ។ ពួកគេបានបែងចែកពិភពលោកជាពីរ គឺ «មិត្តបដិវត្តន៍» និង «ខ្មាំងឈ្លានពាន»។ ភាពឯកោបានធ្វើឱ្យកម្ពុជាបាត់បង់ឱកាសក្នុងការអភិវឌ្ឍ និងការទទួលជំនួយមនុស្សធម៌ចាំបាច់។ រចនាសម្ព័ន្ធការទូតនាសម័យនោះ គឺបម្រើតែមហិច្ឆតារបស់បក្សជាងផលប្រយោជន៍ជាតិ។ ក្រោយឆ្នាំ១៩៧៩ ខ្មែរក្រហមនៅតែបន្តប្រើប្រាស់បណ្ដាញការបរទេសចាស់ដើម្បីតស៊ូក្នុងព្រៃ។ កម្ពុជាប្រជាធិបតេយ្យបានធ្វើទំនាក់ទំនងការទូតជាមួយប្រទេសចិន កូរ៉េខាងជើង វៀតណាម ឡាវ គុយបា រូម៉ានី យូហ្គោស្លាវី អាល់បានី និងអេហ្ស៊ីប ។ ប្រទេសទាំងអស់នេះត្រូវមានស្ថានទូតក្នុងទីក្រុងភ្នំពេញ។ កម្ពុជា ប្រជាធិបតេយ្យ ឯកអគ្គរដ្ឋទូតទាំងអស់ លើកលែងតែឯកអគ្គរដ្ឋទូតចិន ត្រូវបានបន្ទាត់ឱ្យនៅតែក្នុងស្ថានទូតរៀងៗខ្លួន ។ កម្ពុជាប្រជាធិបតេយ្យបានបើកស្ថានទូតរបស់ខ្លួននៅប្រទេសចិន កូរ៉េខាងជើង វៀតណាម (រហូតដល់ខែធ្នូឆ្នាំ ១៩៧៧) និងឡាវ ។ ក្នុងចំណោមប្រទេសទាំងនេះ ទំនាក់ទំនងជាមួយចិននិងកូរ៉េខាងជើងមានលក្ខណៈល្អប្រសើរ ហើយ ទំនាក់ទំនងជាមួយឡាវមានលក្ខណៈល្អបង្គួរ ។ ប៉ុន្តែទំនាក់ទំនងជាមួយវៀតណាមកាន់តែមានលក្ខណៈអាក្រក់ទៅៗ ដោយសារ តែការប៉ះទង្គិចគ្នានៅតាមបណ្តោយព្រំដែន និងការខ្វែងគំនិតគ្នាខាងមនោគមន៍វិជ្ជា ។ មេដឹកនាំបក្សរកុម្មុយនីស្តកម្ពុជាភាគច្រើនជាអ្នកប្រឆាំងនឹងវៀតណាម ហើយមេដឹកនាំណាដែលធ្លាប់រស់នៅ ឬធ្លាប់មានទំនាក់ទំនងជាមួយវៀតណាមនឹងត្រូវធ្វើវិសុទ្ធកម្ម (លើកលែងតែ សុន សេន និងអៀង សារី)។ គេត្រូវបានចោទប្រកាន់ថាជាមនុស្ស "ក្បាលយួន ខ្លួនខ្មែរ”។ ប្រទេសទាំងពីរក៏មានការខ្វែងគំនិតគ្នាផងដែរទៅលើបញ្ហាថា តើអ្នកណាជាអ្នកកាន់កាប់ ប្រេងកាតនៅក្នុងដែនសមុទ្រខ្មែរ។ ការប៉ះទង្គិចគ្នារវាងកម្ពុជាប្រជាធិបតេយ្យ និងវៀតណាម បានចាប់ផ្តើមឡើងនៅចុងឆ្នាំ១៩៧៥។ បក្សកុម្មុយនីស្តកម្ពុជា មានបំណងចង់ដណ្តើមយកកម្ពុជាក្រោម" ពីវៀតណាមមកវិញ។ បក្សក៏មិនពេញចិត្ត ចំពោះគំនិតរបស់វៀតណាមដែលចង់បង្កើតសហព័ន្ធឥណ្ឌូចិនដែរ។ បន្ទាប់ពីនោះ ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបានផ្ទុះឡើងនៅកោះត្រល់ ឬភូកុក ជាភាសាវៀតណាម។ នៅពាក់កណ្តាលឆ្នាំ ១៩៧៦ កម្ពុជាប្រជាធិបតេយ្យបានបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសចិន ហើយជម្លោះរវាងកម្ពុជាប្រជាធិបតេយ្យនិងវៀតណាមបានក្លាយទៅជាផ្នែកមួយនៃជម្លោះរវាងចិននិងសូវៀត។ នៅពេលនោះរដ្ឋាភិបាលក្រុងមូស្គូគាំទ្រវៀតណាម រីឯរដ្ឋាភិបាលក្រុងប៉េកាំងគាំទ្រកម្ពុជាប្រជាធិបតេយ្យ។ នៅចុងឆ្នាំ១៩៧៦ កម្ពុជាប្រជាធិបតេយ្យទទួលបានជំនួយយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ពីចិន។ ក្នុងឆ្នាំ១៩៧៧ កងទ័ពកម្ពុជាប្រជាធិបតេយ្យបានបើកការវាយប្រហារទៅលើភូមិមួយចំនួនរបស់ វៀតណាមដែលស្ថិតនៅតាមបណ្តោយព្រំដែនជាមួយកម្ពុជា និងបានសម្លាប់ប្រជាជនស្លូតត្រន់រាប់រយនាក់។ ទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរត្រូវបានកាត់ផ្តាច់ទាំងស្រុងនៅខែធ្នូ ឆ្នាំ១៩៧៧។ ក្នុងឆ្នាំ១៩៧៨ កម្ពុជាប្រជាធិបតេយ្យបានខិតខំពង្រីកទំនាក់ទំនងការទូតរបស់ខ្លួន ហើយពាណិជ្ជកម្មក្រៅប្រទេស នៅពេលនោះ បានឈានដល់កម្រិតកំពូល។ ប្រទេសដែលធ្លាប់ធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជាប្រជាធិបតេយ្យមាន ប្រទេសចិន កូរ៉េខាងជើង ថៃ ជប៉ុន ហុងកុង ម៉ាដាហ្គាស្កា បង់ក្លាដែស និងសិង្ហបុរី។ ទំនិញនាំចេញសំខាន់ៗ របស់កម្ពុជា ប្រជាធិបតេយ្យរួមមាន ស្រូវ ជ័រកៅស៊ូ ឈើ និងសរីររាង្គសត្វដ៏កម្រ ។ ចំណែកទំនិញនាំចូល វិញរួមមាន គ្រឿងសព្វាវុធ រថក្រោះ កាំភ្លើងធំ ម៉ាស៊ីនសម្រាប់ធ្វើស្រែចម្ការ ផលិតផលគីមី និងក្រណាត់ ។ ទំនិញនាំចេញភាគច្រើនរបស់កម្ពុជាប្រជាធិបតេយ្យមានចំនួនតិចតួចខ្លាំងណាស់ បើប្រៀបធៀបទៅនឹងការនាំ ចេញនៅមុនឆ្នាំ១៩៧០ ហើយត្រូវបាននាំយកទៅប្រទេសចិន ដែលជាប្រទេសតែមួយគត់ដែលមានឥទ្ធិពលមកលើកម្ពុជាប្រជាធិបតេយ្យ។ ពីឆ្នាំ១៩៧៧ដល់ចុងឆ្នាំ១៩៧៨ ចិនបានផ្តល់ឱ្យកម្ពុជាប្រជាធិបតេយ្យនូវរថក្រោះរាប់រយគ្រឿង រថយន្ត អាវុធធុនធ្ងន់ គ្រាប់ផ្លោងនិងគ្រាប់កាំភ្លើងរាប់ពាន់តោន និងយន្តហោះប្រតិកម្មចំនួនប្រាំមួយគ្រឿង។ រដ្ឋាភិបាលចិន ក៏បានផ្តល់ឱ្យនូវការជួសជុលផ្លូវរថភ្លើងមួយខ្សែភ្ជាប់ក្រុងភ្នំពេញទៅក្រុងកំពង់សោម និងព្រលានយន្តហោះថ្មីមួយទៀតនៅខេត្តកំពង់ឆ្នាំង។ ក្រៅពីទំនាក់ទំនងពាណិជ្ជកម្ម ជំនួយយោធា និងជំនួយហិរញ្ញវត្ថុ ចិនបានបញ្ជូនអ្នកជំនាញ ការរាប់ពាន់នាក់ឱ្យមកធ្វើជាអ្នកបច្ចេកទេស និងជាទីប្រឹក្សារបស់កម្ពុជាប្រជាធិបតេយ្យ។ អ្នកជំនាញការទាំងនេះ បានជួយ បង្ហាត់បង្រៀនក្បួនយោធា បច្ចេកទេសពេទ្យ និងបច្ចេកទេសក្នុងរោងចក្រដល់កម្មាភិបាលខ្មែរក្រហម។ កម្ពុជាប្រជាធិបតេយ្យបានស្នើឱ្យចិនបញ្ជូនទ័ពមកជួយច្បាំងជាមួយវៀតណាម ប៉ុន្តែចិនបានពន្យារពេល ហើយស្នើឱ្យមានបទឈប់បាញ់គ្នា និងធ្វើការចរចា ហើយកម្ពុជាប្រជាធិបតេយ្យបានទាត់ចោលសំណើនេះ។ ប្រវត្តិសាស្ត្រការបរទេសសម័យខ្មែរក្រហម គឺជាមេរៀននៃការអនុវត្តនយោបាយផ្ដាច់ការ និងជ្រុលនិយម។ សរុបមក វាគឺជាសម័យកាលដែលកម្ពុជាស្ថិតក្នុងភាពងងឹតសូន្យឈឹង និងកាត់ផ្ដាច់ពីអារ្យធម៌ពិភពលោក។